ការរៀបចំពិធីមង្គលការ និងពិធីភ្ជាប់ពាក្យ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងមានអត្ថន័យជ្រាលជ្រៅសម្រាប់គូស្វាមីភរិយាថ្មី និងក្រុមគ្រួសារទាំងសងខាង។ លើសពីការតុបតែងលម្អ និងកម្មវិធីកម្សាន្ត ការទទួលភ្ញៀវប្រកបដោយសិល្បៈ គឺជាផ្នែកសំខាន់នៃពិធីទាំងនេះ ដែលឆ្លុះបញ្ចាំងពីបដិសណ្ឋារកិច្ច ភាពរួសរាយរាក់ទាក់ និងការគោរពរបស់ម្ចាស់កម្មវិធី។ ការរៀបចំដ៏ល្អិតល្អន់ និងការយកចិត្តទុកដាក់ខ្ពស់ នឹងធ្វើឲ្យភ្ញៀវមានអារម្មណ៍កក់ក្តៅ រីករាយ និងចងចាំពិធីនេះជារៀងរហូត។ ការស្វាគមន៍ភ្ញៀវ គឺជាជំហានដំបូងគេដែលត្រូវផ្តល់អាទិភាព។ ក្រុមគ្រួសារ ឬអ្នកទទួលបន្ទុកស្វាគមន៍ភ្ញៀវ គួរតែបង្ហាញទឹកមុខរីករាយ ញញឹមស្វាគមន៍គ្រប់ៗគ្នា ដោយប្រើពាក្យពេចន៍សមរម្យ ផ្អែម និងពោរពេញដោយការគោរព។ ដែលត្រូវនិយាយឃ្លាដូចជា "សូមអរគុណដែលបានអញ្ជើញមកចូលរួមរីករាយជាមួយយើង" ឬ "សូមអញ្ជើញចូល អង្គុយសិន ហើយពិសារអាហារតាមសប្បាយ" គឺជាពាក្យពេចន៍គំរូដែលបង្ហាញពីការយកចិត្តទុកដាក់ និងការអញ្ជើញដោយស្មោះត្រង់។ លើសពីនេះ ការសួរនាំសុខទុក្ខ ឬរំលឹកពីអនុស្សាវរីយ៍ចាស់ៗខ្លះៗ ប្រសិនបើអ្នកស្គាល់ភ្ញៀវច្បាស់ អាចបង្កើតបាននូវភាពស្និទ្ធស្នាល និងកក់ក្តៅថែមមួយកម្រិតទៀត។ ការស្លៀកពាក់សមរម្យ ឥរិយាបទថ្លៃថ្នូរ និងការរួសរាយរាក់ទាក់ គឺជាមូលដ្ឋានគ្រឹះនៃការស្វាគមន៍ដ៏ល្អឥតខ្ចោះ។ បន្ទាប់ពីការស្វាគមន៍ដ៏កក់ក្តៅ ការរៀបចំកន្លែងទទួលភ្ញៀវ គឺជាចំណុចសំខាន់ដែលធានានូវផាសុខភាពរបស់ភ្ញៀវពេញមួយកម្មវិធី។ អ្នកត្រូវប្រាកដថា តុ និងកៅអី ត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ គ្រប់គ្រាន់សម្រាប់ចំនួនភ្ញៀវដែលបានអញ្ជើញ និងមានអនាម័យល្អ។ ការតុបតែងតុ ដាក់ចានស្លាបព្រាឲ្យមានរបៀបរៀបរយ និងការរៀបចំកន្លែងអង្គុយ នឹងជួយសម្រួលដល់ភ្ញៀវក្នុងការស្វែងរកកន្លែងរបស់ពួកគេ។ ជាពិសេស គួរមានការបែងចែកតំបន់អង្គុយសម្រាប់ភ្ញៀវឲ្យបានច្បាស់លាស់។ ចំពោះសាច់ញាតិជិតស្និទ្ធអាចត្រូវបានរៀបចំតុនៅជិតវេទិកា ឬតំបន់កិត្តិយស។ ក្នុងគោលបំណង ដើម្បីឲ្យពួកគេងាយស្រួលមើលឃើញកម្មវិធី និងមានអារម្មណ៍ថាជាផ្នែកមួយដ៏សំខាន់នៃពិធី។ រីឯបងប្អូន និងមិត្តភក្តិអាចត្រូវបានរៀបចំនៅតំបន់បន្ទាប់ ឬតុមូលជាក្រុមៗជាប់គ្នា ដើម្បីឲ្យពួកគេអាចជួបជុំគ្នា និងជជែកលេងយ៉ាងសប្បាយរីករាយ។ ចំណែកឯភ្ញៀវកិត្តិយស ឬដៃគូអាជីវកម្មគួរត្រូវបានរៀបចំនៅតុដែលមានទីតាំងល្អបំផុត ឬមានការតុបតែងពិសេស ដើម្បីបង្ហាញពីការគោរព និងកោតសរសើរចំពោះវត្តមានរបស់ពួកគេ។ ការបែងចែកបែបនេះ មិនត្រឹមតែជួយឲ្យភ្ញៀវងាយស្រួលរកកន្លែងអង្គុយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអោយកម្មវិធីនៃពិធីឲ្យប្រព្រឹត្តទៅដោយរលូន ។ ថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងក្តីរាប់អានរបស់ម្ចាស់ពិធីចំពោះទំនាក់ទំនងនីមួយៗផងដែរ ដែលជាភាពសំខាន់ក្នុងការរក្សាមិត្តភាព ក្តីស្និទ្ធស្នាល ។ បើយើងក្រឡេកទៅមើល អាហារ និងភេសជ្ជៈ គឺជាផ្នែកសំខាន់ និងទាក់ទាញបំផុត ព្រោះវាជាការបង្ហាញភាពស្និទ្ធស្នាលនិងការយកចិត្តទុកដាក់រវាងម្ចាស់ផ្ទះ និងភ្ញៀវ។ សម្រាប់ពិធីខ្មែរ គួររៀបចំ អាហារបែបខ្មែរចម្រុះមុខ ដើម្បីបង្ហាញពីភាពសម្បូរបែបនៃម្ហូបអាហារជាតិ។ មុខម្ហូបអាចរួមបញ្ចូលទាំង ម្ហូបគោល អាហារសម្រន់ បង្អែម ផ្លែឈើ និងភេសជ្ជៈ ជាដើម។ ចំពោះម្ហូបគោល ដូចជា សម្លម្ជូរគ្រឿង សម្លការី សម្លកកូរ ឆាគ្រឿង សាច់គោឆាខ្ញី ញាំបន្លែ ញាំស្វាយជាមួយត្រី និងបង្អែមជាដើម។ រីឯអាហារសម្រន់ ដូចជានំបញ្ចុក នំអន្សម ចេកអាំង និងនំខ្មែរ ផ្សេងៗទៀត គឺជាមុខម្ហូបដ៏ពិសេស ដែលមិនត្រឹមតែផ្តល់រសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់អត្ថន័យវប្បធម៌ផងដែរ។ បើនិយាយពីបង្អែមវិញ គឺមានបាយដំណើបចេកចំហុយ បង្អែមលត បង្អែមត្រាវ និងនំខ្មែរផ្សេងៗ ដែលជាបង្អែមប្រពៃណីដ៏សម្បូរបែប និងពេញនិយមនៅក្នុងសង្គមខ្មែរ។ ហើយផ្លែឈើស្រស់ៗតាមរដូវកាល ដូចជាមៀន ទុរេន ស្វាយ និងក្រូចថ្លុង ក៏ត្រូវបានដាក់បម្រើជាមួយបង្អែម ដើម្បីផ្តល់ភាពស្រស់ស្រាយ និងបន្ថែមរសជាតិផ្អែមធម្មជាតិ។ ជាពិសេសភេសជ្ជៈដូចជាទឹកក្រូច ទឹកបរិសុទ្ធ ភេសជ្ជៈកូកា-កូឡា និងអាចមានស្រាបៀរ ឬស្រាសម្រាប់ភ្ញៀវពេញវ័យដែលចូលចិត្តពិសារ។ ការធានាថាអាហារមានរសជាតិឆ្ងាញ់ គ្រប់គ្រាន់សម្រាប់ភ្ញៀវទាំងអស់ និងត្រូវបានរៀបចំឡើងប្រកបដោយអនាម័យខ្ពស់ គឺជាកត្តាចាំបាច់បំផុត។ ការរៀបចំអាហារបែបប៊ូហ្វេ ឬការបម្រើតុ គួរតែត្រូវបានសម្រេចចិត្តដោយផ្អែកលើចំនួនភ្ញៀវ និងលក្ខណៈនៃកម្មវិធីផងដែរ។ នៅចុងបញ្ចប់នៃកម្មវិធី ការថ្លែងអំណរគុណដល់ភ្ញៀវ គឺជាការបង្ហាញពីក្តីរំភើប និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតពីគូស្វាមីភរិយា ឬម្ចាស់ពិធី។ ពួកគេគួរតែឡើងលើវេទិកាដើម្បីថ្លែងអំណរគុណចំពោះវត្តមានរបស់ភ្ញៀវទាំងអស់ដែលបានចំណាយពេលមកចូលរួមអបអរសាទរ។ លើសពីនេះ ការអញ្ជើញភ្ញៀវឲ្យរាំលេងកម្សាន្តសប្បាយជាមួយកម្មវិធីតន្ត្រី ឬក្រុមប្រគុំតន្ត្រី គឺជាវិធីដ៏ល្អមួយ ដើម្បីបង្កើតបរិយាកាសរីករាយ និងកម្សាន្តផងដែរ។ ការផ្តល់ កាដូអនុស្សាវរីយ៍ តូចៗដល់ភ្ញៀវម្នាក់ៗ ដូចជាចំណងដៃតូចៗ ថង់យួរដែលមានរបស់របរតូចៗ ឬវត្ថុអនុស្សាវរីយ៍ផ្សេងទៀត ក៏ជាកាយវិការដ៏គួរឲ្យស្រលាញ់ដែលបង្ហាញពីការចងចាំ និងដឹងគុណផងដែរ។ បើយើងក្រឡេកទៅមើល រវាងពិធីមង្គលការ និងពិធីភ្ជាប់ពាក្យវិញ ក៏មានភាពខុសគ្នាច្រើនផងដែរ។ ជាការពិតណាស់់ ពិធីភ្ជាប់ពាក្យជាទូទៅ ពិធីភ្ជាប់ពាក្យមានលក្ខណៈ តូចជាង និង មានលក្ខណៈជាលក្ខណៈគ្រួសារ ច្រើនជាង។ ចំនួនភ្ញៀវមានកំណត់ ដែលភាគច្រើនជាសាច់ញាតិជិតស្និទ្ធ និងមិត្តភក្តិបន្តិចបន្តួច។ ការរៀបចំតុ និងអាហារអាចមានលក្ខណៈសាមញ្ញ ឬជាលក្ខណៈអាហារប៊ូហ្វេតូចៗ ឬតុវែងតែមួយសម្រាប់សាច់ញាតិជិតស្និទ្ធ។ រីឯម្ហូបអាហារអាចផ្តោតលើប្រភេទអាហារងាយស្រួលពិសារ ដូចជាបាយសម្លជាច្រើនមុខ នំបញ្ចុក បង្អែម និងផ្លែឈើ។ វាធ្វើអោយបរិយាកាសមានភាពកក់ក្តៅ ស្និទ្ធស្នាល និងពោរពេញទៅដោយការជជែកគ្នាលេងជាលក្ខណៈគ្រួសារ។ ផ្ទុយទៅវិញ ចំពោះពិធីមង្គលការវាមានលក្ខណៈធំជាង សំខាន់ជាង និងផ្លូវការជាង ព្រោះជាពិធីដែលបញ្ជាក់ពីការចូលរួមជីវិតគូ ស្របតាមទំនៀមប្រពៃណី និងច្បាប់សង្គម។ ចំនួនភ្ញៀវច្រើន រួមបញ្ចូលទាំងមិត្តភក្តិ ដៃគូអាជីវកម្ម សាច់ញាតិជាច្រើន និងអ្នកស្គាល់គ្នាផ្សេងៗ។ ការរៀបចំតុជាទូទៅជាលក្ខណៈតុមូល ឬតុវែងដែលមានលេខរៀងច្បាស់លាស់ ជាមួយនឹងការតុបតែងយ៉ាងប្រណីត និងទាក់ទាញ។ មុខម្ហូបមានច្រើនមុខ និងមានលក្ខណៈជាអាហារពេញលេញ ជាមួយនឹងការបម្រើពីអ្នករត់តុ។ លើសពីនេះ កម្មវិធីកម្សាន្តក៏មានភាពសម្បូរបែបផងដែរ ដូចជាការសម្តែងសិល្បៈ ការរាំលេងកម្សាន្ត និងកម្មវិធីពិសេសៗជាច្រើនទៀត។ ហើយការតុបតែងក៏មានភាពប្រណីត និងយកចិត្តទុកដាក់ជាងមុន រួមបញ្ចូលទាំងឆាកតន្ត្រី ការបាញ់កាំជ្រួច និងភ្លើងពណ៌ដ៏ស្រស់ស្អាត។ ដូច្នេះ ការរៀបចំតុ និងអាហារគួរតែ សមស្របទៅនឹងលក្ខណៈនៃកម្មវិធី ដើម្បីធានាបាននូវភាពរលូន និងភាពរីករាយសម្រាប់ភ្ញៀវទាំងអស់។ ការយល់ដឹងពីភាពខុសគ្នានេះ នឹងជួយឲ្យម្ចាស់ពិធីអាចរៀបចំផែនការ និងប្រតិបត្តិការទទួលភ្ញៀវបានយ៉ាងមានប្រសិទ្ធភាពបំផុត។